ការស្ម័គ្រចិត្តនៅតាមវត្តអារាម គឺជាបទពិសោធន៍ដ៏មានតម្លៃមួយ ដែលមិនត្រឹមតែផ្ដល់ឱកាសឱ្យយើងបានរួមចំណែកដល់សង្គមប៉ុណ្ណោះទេ ។ ថែមទាំងអាចជួយឱ្យយើងអភិវឌ្ឍខ្លួនឯងបានច្រើនផងដែរ ជាតួនាទីមួយចំនួនដែលអ្នកអាចធ្វើបាន រួមជាមួយអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន។ តួនាទីដែលអាចធ្វើបានដូចជាការបង្រៀនភាសាអង់គ្លេស ចំពោះព្រះសង្ឃ ឬក្មេងវត្តជាច្រើនមានបំណងចង់រៀនភាសាអង់គ្លេសដើម្បីពង្រីកចំណេះដឹង និងទំនាក់ទំនង។ អ្នកអាចជួយពួកគេឱ្យចេះភាសាបរទេសមួយនេះ ដែលជាជំនាញសំខាន់ក្នុងបរិបទសាកលភាវូបនីយកម្មបច្ចុប្បន្ន។ ជួយការងារថែទាំវត្ត អារាមត្រូវការការថែទាំជាប្រចាំ ដូចជាការសម្អាតបរិវេណវត្ត រៀបចំសួនច្បារ ជួយការងារសាងសង់តូចៗ ឬជួសជុលរបស់របរផ្សេងៗ។ ការជួយការងារទាំងនេះ គឺពិតជាមានប្រយោជន៍ណាស់។ ចំពោះការបង្រៀនជំនាញផ្សេងៗ (បង្រៀនកុំព្យូទ័រ) បើអ្នកមានជំនាញផ្នែកកុំព្យូទ័រ រចនា រឺជំនាញផ្សេងៗទៀត អ្នកអាចបង្រៀនដល់ព្រះសង្ឃ ឬក្មេងវត្ត។ ជំនាញទាំងនេះអាចជួយពួកគេក្នុងការសិក្សា ការងាររដ្ឋបាលវត្ត ឬជាចំណេះដឹងសម្រាប់អនាគត។ ក្រៅពីនេះអ្នកក៏អាចទទួលយកចំណេះដឹងពីព្រះសង្ឃវិញបានដែរ។ ព្រះសង្ឃមានចំណេះដឹងជ្រៅជ្រះផ្នែកព្រះធម៌ ទស្សនវិជ្ជា និងសីលធម៌ ដែលអាចជួយអ្នកឱ្យយល់ដឹងកាន់តែច្បាស់អំពីជីវិត និងស្វែងរកសេចក្តីស្ងប់ក្នុងចិត្ត។ អត្ថប្រយោជន៍នៃការស្ម័គ្រចិត្តនៅតាមវត្តអារាម ជួយបង្កើនចំណេះដឹង និងបទពិសោធន៍ នឹងទទួលបទពិសោធន៍ថ្មីៗជាច្រើនទៀតតាមរយៈការស្ម័គ្រទាំងនេះ។ ម្យ៉ាងទៀតអ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗក្នុងការបង្រៀន ក្នុងការធ្វើការងារសង្គម និងការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងៗគ្នា។ អ្នកក៏អាចរៀនសូត្រពីវប្បធម៌ ប្រពៃណី និងជំនឿសាសនាកាន់តែស៊ីជម្រៅទៀតផង។ ការស្ម័គ្រចិត្តជួយឱ្យអ្នកពង្រឹងជំនាញជាច្រើនដូចជា៖ ជំនាញទំនាក់ទំនង ភាពជាអ្នកដឹកនាំ ដំណោះស្រាយបញ្ហា ការបត់បែន និងការធ្វើការងារជាក្រុម។ ជំនាញទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ជីវិតផ្ទាល់ខ្លួន និងអាជីពនាពេលអនាគត។ អាចជួយពង្រីកបណ្ដាញទំនាក់ទំនងដោយ អ្នកនឹងបានជួបមនុស្សថ្មីៗជាច្រើន រួមមានព្រះសង្ឃ ។ អ្នកស្ម័គ្រចិត្តផ្សេងទៀត និងសមាជិកសហគមន៍ ដែលអាចក្លាយជាមិត្តភក្តិ ឬទំនាក់ទំនងល្អសម្រាប់អនាគត។ ទំនាក់ទំនងទាំងនេះអាចក្លាយជាមិត្តភក្តិ ឬជាបណ្ដាញអាជីពដ៏មានប្រយោជន៍។ ថែមទាំងបានផ្ដល់អារម្មណ៍ពេញចិត្ត និងសុភមង្គលតាមរយៈការជួយអ្នកដទៃដោយមិនគិតកម្រៃ គឺជាសកម្មភាពដែលផ្ដល់ក្ដីសុខផ្លូវចិត្តយ៉ាងជ្រាលជ្រៅ។ អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងមានប្រយោជន៍ និងបានរួមចំណែកដល់ការរីកចម្រើនរបស់សង្គម។ ការជួយអ្នកដទៃដោយស្មោះ ក៏អាចនាំមកនូវសេចក្ដីសុខផ្លូវចិត្តដែលមិនអាចកាត់ថ្លៃបានផងដែរ។ ការបានឃើញផ្ទាល់ពីជីវភាពរស់នៅរបស់កុមារកំព្រា ឬការរៀនសូត្រពីព្រះធម៌ ជួយឱ្យយើងមានភាពមេត្តាករុណា និងយល់ដឹងកាន់តែច្បាស់អំពីបញ្ហាសង្គម។ ការរស់នៅក្បែរព្រះសង្ឃ និងការអនុវត្តសកម្មភាពស្ម័គ្រចិត្ត ជួយពង្រឹងសីលធម៌ និងគុណធម៌ក្នុងខ្លួន ដោយសារយើងបានរៀនពីគំរូល្អ និងបានអនុវត្តនូវអំពើល្អដោយផ្ទាល់។ វាអាចជួយស្វែងយល់ពីខ្លួនឯង និងសេចក្ដីស្ងប់ក្នុងចិត្តតាម បរិយាកាសស្ងប់ស្ងាត់ក្នុងវត្តអារាម អាចជួយអ្នកឱ្យមានពេលវេលាពិចារណា និងស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់។ ម្យ៉ាងវិញទៀត ការសិក្សាព្រះធម៌ពីព្រះសង្ឃ ក៏អាចនាំមកនូវសេចក្ដីស្ងប់ក្នុងចិត្តផងដែរ។ វាធ្វើឱ្យយើងក្លាយជាមនុស្សដែលមានការយល់ចិត្ត ខ្ពស់។ ចំពោះមណ្ឌលកុមារកំព្រា គឺជាទីកន្លែងដែលផ្ដល់ជំរក ការថែទាំ ការអប់រំ និងក្ដីសង្ឃឹមដល់កុមារដែលគ្មានទីពឹង ឬកំព្រា។ ការស្ម័គ្រចិត្តនៅទីនេះ គឺជាឱកាសដ៏ល្អមួយដើម្បីផ្ដល់ក្ដីស្រឡាញ់ និងការគាំទ្រដល់កុមារទាំងនោះ។ តួនាទីដែលអាចធ្វើបាន គឺបង្រៀនភាសាអង់គ្លេស ឬមុខវិជ្ជាផ្សេងៗដែលអាចឲ្យកុមារនៅមណ្ឌលកុមារកំព្រាពិតជាត្រូវការការអប់រំខ្លាំងណាស់។ អ្នកអាចជួយបង្រៀនពួកគេនូវភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ ឬមុខវិជ្ជាផ្សេងទៀតដែលអ្នកពូកែ។ ម្យ៉ាងការបង្រៀននេះអាចជួយពួកគេឱ្យមានចំណេះដឹងទូលំទូលាយ និងមានអនាគតល្អប្រសើរ។ ការលេងជាមួយពួកគេ អានរឿងឱ្យពួកគេស្ដាប់ ឬគ្រាន់តែចំណាយពេលនិយាយជាមួយពួកគេ អាចជួយបំពេញចន្លោះប្រហោងផ្លូវចិត្តរបស់ពួកគេ និងផ្ដល់ភាពកក់ក្ដៅដល់ពួកគេ។ ជួយការងារប្រចាំថ្ងៃរបស់មណ្ឌល ដោយសារមណ្ឌលកុមារកំព្រាក៏ត្រូវការការជួយការងារប្រចាំថ្ងៃផងដែរ។ ដូចជាការរៀបចំអាហារ ការសម្អាតទីកន្លែង ការថែទាំសួនច្បារ ឬការជួយរៀបចំសម្លៀកបំពាក់។ ចំពោះការអប់រំនិងការរៀបចំសកម្មភាពកម្សាន្តផ្សេងៗដូចជា កីឡា សិល្បៈ តន្ត្រី ឬរៀបចំកម្មវិធីអប់រំតូចៗដូចជា ការបង្រៀនជំនាញជីវិតជាមូលដ្ឋាន ។ ផ្ដល់ក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់កុមារ គឺអ្នកបានក្លាយជាផ្នែកមួយនៃជីវិតកុមារទាំងនោះ ហើយផ្ដល់នូវក្ដីស្រឡាញ់ដែលពួកគេត្រូវការបំផុត។ ម្យ៉ាងអាចជួយកុមារឱ្យមានអនាគតល្អប្រសើរ តាមរយៈការអប់រំ និងការណែនាំរបស់អ្នក ។ កុមារអាចទទួលបានចំណេះដឹង និងជំនាញដែលនឹងជួយពួកគេឱ្យក្លាយជាពលរដ្ឋល្អនាពេលអនាគត។ វាអាចបង្កើនបទពិសោធន៍ក្នុងការធ្វើការជាមួយកុមារបានផងដែរ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍លើវិស័យអប់រំ ឬការងារសង្គម ការស្ម័គ្រចិត្តនេះនឹងផ្ដល់បទពិសោធន៍ដ៏មានតម្លៃ។ ការឃើញស្នាមញញឹមរបស់កុមារ និងដឹងថាអ្នកបានរួមចំណែកជួយពួកគេ នឹងផ្ដល់នូវក្ដីសុខផ្លូវចិត្តដែលមិនអាចកាត់ថ្លៃបាន។ ថែមទាំងអាចអភិវឌ្ឍជំនាញទន់ ដោយសារអ្នកនឹងបានអនុវត្តជំនាញទំនាក់ទំនង ភាពអត់ធ្មត់ ការដោះស្រាយបញ្ហា និងភាពជាអ្នកដឹកនាំ។ ការស្ម័គ្រចិត្តនៅតាមវត្តអារាម និងមណ្ឌលកុមារកំព្រា សុទ្ធតែជាទម្រង់នៃការចូលរួមចំណែកក្នុងសង្គមដ៏មានន័យ។ ជាចុងក្រោយការស្ម័គ្រចិត្តវាគឺជាការបណ្ដុះបណ្ដាលនូវក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងក្ដីសង្ឃឹម ដល់កុមារដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។ ម្យ៉ាងតាមរយៈតួនាទីជាច្រើនដូចជា ការបង្រៀនភាសាអង់គ្លេស មុខវិជ្ជាផ្សេងៗ ការលេងកម្សាន្ត និងការចំណាយពេលជាមួយពួកគេ យើងអាចក្លាយជាផ្នែកសំខាន់មួយនៃជីវិតរបស់កុមារទាំងនោះ។ បទពិសោធន៍នេះមិនត្រឹមតែជួយអភិវឌ្ឍសមត្ថភាព និងចំណេះដឹងរបស់កុមារប៉ុណ្ណោះទេ ថែមទាំងជួយបំពេញចន្លោះប្រហោងផ្លូវចិត្ត ដែលបណ្ដាលមកពីការបាត់បង់ឪពុកម្ដាយ ឬគ្រួសារទៀតផង។